នៅក្នុងអរិយធម៌ខ្មែរប្រជាជនតែងមានបែបបទដែលបង្ហាញពីភាពរុងរឿងនិងសោភ័ណភាពនៃពិធីជប់លៀង ពិធីមង្គលការ ឬពិធីបុណ្យប្រពៃណីជាច្រើន។ ហើយក្នុងនោះតន្រ្តីនិងរបាំប្រពៃណីគឺជាផ្នែកសំខាន់មួយដែលជាស្នាដៃវប្បធម៌ដ៏មានតម្លៃ ហើយអ្វីដែលពិសេសនោះ គេយកវាមកសម្តែងក្នុងពិធីមង្គលការផងដែរ។ វាបង្កើតបរិយាកាសបែបសិល្បៈ ទាក់ទាញ និងមានន័យដ៌ល្អសម្រាប់ពិធីមង្គលការ។ តន្រ្ដីដែលសម្ដែងក្នុងពិធីមង្គលការ សម្បូរភាពសិល្បៈ និង ពោរពេញទៅដោយសម្លេងដ៏ពិរោះ។ មិនត្រឺមតែប៉ុណ្ណោះមានឧបករណ៍តន្ត្រីជាចម្បងរួមមាន បុីពក តាខេ ឈឺង ទ្រសោ ទ្រអ៊ូ ឃឺម ស្គរដៃ និងមានឧបករណ៍ជាច្រើនទៀត។ តន្រី្តដែលមានក្នុងពិធីមង្គលការមានចំណងជើងជាច្រើន ច្រៀងអបអរសាទរដល់គូស្វាមីភរិយា។ ជាពិសេសវង់តន្ត្រីអាពាហ៍ពិពាហ៍មានលេងបទហោមរោងដើម្បីបួងសួងសូមពរជ័យសិរីមង្គលប្រោះព្រុំដល់ទីកន្លែងពិធី និងកូនកំលោះកូនក្រមំុ ព្រមទាំងក្រុមគ្រួសារនិងញាតិមិត្តជិតឆ្ងាយ។ បទដំរីសញី និង បទបែកចាន លេងសម្រាប់កំដរបរិយាកាស គូសាម្វីភរិយាមានការចេះអត់ធ្មត់ យោគយល់អធ្យាស្រ័យ លើកលែងទោសឱ្យគ្នាទៅវិញទៅមក។ បន្ទាប់មក លេងបទចៅព្រាហ្មណ៍ និងបទផ្លែឈើពាសពេញ៣៦មុខ សម្រាប់ហែរកូនកំលោះក្នុងពិធីហែរជំនូន។ បទចំបក់រោយ សម្រាប់រៀបរាប់ផ្លែឈើ។ រីឯបទទប់ទឺក គេលេងសម្រាប់ក្រោយពិធីសាកន្ទេល។ បទនាងផ្ដាំ បទបំពេរនិងបទម្លប់ដូង សម្រាប់ពិធីកាត់ខាន់ស្លា ។ បន្ទាប់់ពីនោះមានបទជំុគ្រែនិងបទនាគព័ន្ធ លេងក្នងពិធីបង្វិលពពិល។ ហើយបទសារិកាកែវ និងបទសំពោង ក្នុងពិធីកាត់សក់កូនប្រុសកូនស្រី។ រីឯបទអន លេងនៅក្នងពិធីបើកវាំងនន ដើម្បីអញ្ជើញកូនក្រមំុចេញមកសំពះផ្ទឹម។ បន្ទាប់មកទៀត បទបាយខុន សម្រាប់កំដរពិធីចងដៃ។ បទព្រះថោង នៅពេលកូនកំលោះតោងស្បៃកូនក្រមំុ និងបទកងសោយ ក្នុងពិធីសែនដូនតា។ បន្ថែមពីលើនេះទៅទៀត តន្រ្ដីផ្ដល់នៅភ្លេងដើម្បីសោភ័ណភាព រំសាយអារម្មណ៍សប្បាយរីករាយរបស់ក្រុមគ្រួសារទាំងពីរនិងភ្ងៀវចូលរួមផងដែរ។ ជាពិសេសរបាំប្រពៃណីដូចជារបាំបុកល័ក្ដ សម្ដែងក្នុងពិធីមង្គលការដើម្បីជូនពរគូស្វាមីភរិយា។ សម្រាប់របាំនេះគេប្រើត្បាល់តែមួយទេដោយមានអ្នកបុកចំនួន៨នាក់ នារីព្រហ្មចារីយ៍៤នាក់ និងក្មេងប្រុសវ័យជំទង់៤នាក់។ ហើយរបាំជូនពរ ជារបាំសម្ដែងដោយចិត្តបរិសុទ្ធ អាណិតអាសូរ អារម្មណ៍រីករាយ និងក្ដីស្រលាញ់។ ដូច្នេះហើយប្រជាជនខ្មែរយើងតែងតែប្រកាន់ភ្ជាប់នូវប្រពៃណីខ្មែរដែលជាកេរ្ដិ៍ដំណែល សិល្បៈ តន្រ្ដីនិងរបាំនៅក្នងពិធីមង្គលការ ដើម្បីផ្តល់សិរីសួស្ដីដល់កូនប្រុសកូនស្រីក្នុងពិធីអាពាហ៍ពិពាហ៍។